ការគោរពដូនតា គឺជាកាតព្វកិច្ចគ្រួសារមួយដ៏សំខាន់ និងមានតម្លៃខ្ពស់បំផុតនៅក្នុងសង្គមខ្មែរ។ វាជាទំនៀមទម្លាប់ដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ហើយត្រូវបានអនុវត្តដោយប្រជាជនខ្មែរគ្រប់ជំនាន់។ ការគោរពដូនតាមិនមែនត្រឹមតែជាពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ តែវាក៏ជាការបង្ហាញពីកតញ្ញូតាធម៌ និងការចងចាំចំពោះបុព្វការីជនផងដែរ។ ទម្លាប់ដ៏ល្អនេះបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាង និងរក្សាទំនាក់ទំនងក្នុងគ្រួសារឱ្យបានល្អ។ ការគោរពដូនតាមានន័យថា ការបង្ហាញនូវការដឹងគុណ និងការរំលឹកគុណចំពោះអ្នកមានគុណដែលបានចែកឋានទៅហើយ។ ជនជាតិខ្មែរជឿថា វិញ្ញាណក្ខន្ធដូនតាតែងតែតាមថែរក្សា និងប្រទានពរជ័យដល់កូនចៅ។ ដូច្នេះ ការធ្វើពិធីគោរពដូនតា គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ពួកគាត់ និងដើម្បីសុំសេចក្ដីសុខចម្រើន។ មូលដ្ឋានគ្រឹះនៃទម្លាប់នេះគឺស្ថិតនៅលើជំនឿសាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនា។ ឧទាហរណ៍ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ កូនចៅគ្រប់រូបតែងតែនាំគ្នាធ្វើដំណើរទៅវត្តអារាម ដើម្បីរំលឹកដល់គុណបុព្វការីជន។ តាមជំនឿរបស់ខ្មែរ បើកូនចៅមិនបានធ្វើបុណ្យឧទ្ទិសកុសលឱ្យពួកគាត់ទេ ពួកគាត់នឹងក្លាយជាព្រលឹងដែលអត់ឃ្លាន និងគ្មានទីពឹង។ ការគោរពដូនតាត្រូវបានចាត់ទុកជាកាតព្វកិច្ចដែលមិនអាចខ្វះបានសម្រាប់គ្រប់គ្រួសារខ្មែរ។ វាជាទំនួលខុសត្រូវរួមគ្នារបស់សមាជិកគ្រួសារទាំងអស់។ កូនចៅត្រូវមានកាតព្វកិច្ចចងចាំ និងរំលឹកគុណដូនតា។ កាតព្វកិច្ចនេះត្រូវបានបង្ហាញតាមរយៈការរៀបចំពិធីបុណ្យផ្សេងៗ។ ឧទាហរណ៍ ការធ្វើបុណ្យភ្ជុំបិណ្ឌ ការរៀបចំពិធីសែនព្រេន និងការធ្វើបុណ្យគម្រប់ខួបដូនតា។ កាតព្វកិច្ចនេះបានជួយពង្រឹងស្មារតីសាមគ្គីភាពក្នុងគ្រួសារ។ កូនចៅដែលរស់នៅឆ្ងាយតែងតែព្យាយាមត្រឡប់មកជួបជុំគ្នាដើម្បីបំពេញកាតព្វកិច្ចនេះ។ ពួកគេបាននាំគ្នាធ្វើម្ហូបអាហារ និងរៀបចំគ្រឿងសក្ការបូជាផ្សេងៗ។ តួនាទីរបស់សមាជិកគ្រួសារក្នុងការគោរពដូនតាមានភាពខុសគ្នាទៅតាមឋានៈ។ ជាធម្មតា ឪពុកម្ដាយ ឬជីដូនជីតា មានតួនាទីជាអ្នកដឹកនាំ និងរៀបចំពិធី។ ពួកគាត់ជាអ្នកបង្រៀនកូនចៅអំពីរបៀបធ្វើពិធី និងអត្ថន័យនៃការគោរពដូនតា។ រីឯ កូនៗ មានតួនាទីជាអ្នកជួយសម្រួលការងារ និងជួយរ៉ាប់រងការចំណាយផ្សេងៗ។ ពួកគេជាអ្នកទទួលបន្តនូវទំនៀមទម្លាប់នេះ។ ចំណែកឯ កូនប្រសា និង ចៅៗ មានតួនាទីជាអ្នកចូលរួមក្នុងពិធី និងរៀនសូត្រពីឪពុកម្ដាយ។ ការបែងចែកតួនាទីបែបនេះ ធ្វើឱ្យការគោរពដូនតាអាចប្រព្រឹត្តទៅបានដោយរលូន និងមានសណ្ដាប់ធ្នាប់។ ការមិនគោរពដូនតាត្រូវបានចាត់ទុកជារឿងអកុសលនៅក្នុងសង្គមខ្មែរ។ តាមជំនឿប្រជាប្រិយ ការមិនគោរពដូនតាអាចនាំមកនូវផលវិបាកអាក្រក់ជាច្រើន។ អ្នកដែលមិនគោរពដូនតា អាចនឹងជួបប្រទះនូវរឿងអាក្រក់ៗក្នុងជីវិត។ ឧទាហរណ៍ ធ្វើអ្វីមិនបានសម្រេច មានជំងឺរ៉ាំរ៉ៃ ឬជួបបញ្ហាគ្រួសារ។ ការមិនគោរពដូនតាក៏បង្ហាញពីភាពខ្វះខាតនូវកតញ្ញូតាធម៌ផងដែរ។ នៅក្នុងសង្គម គេមិនសូវឱ្យតម្លៃចំពោះមនុស្សដែលមិនចេះគោរពដូនតា ឬបុព្វការីជននោះទេ។ ដូច្នេះ ការគោរពដូនតា គឺមិនមែនគ្រាន់តែជាការធ្វើពិធីប៉ុណ្ណោះទេ តែវាជាការរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គ្រួសារទាំងមូល។ នៅក្នុងយុគសម័យទំនើបនេះ ការគោរពដូនតាក៏មានការផ្លាស់ប្ដូរខ្លះៗផងដែរ។ ដោយសារតែការរស់នៅប្រចាំថ្ងៃកាន់តែរវល់ យុវជនមួយចំនួនមិនអាចធ្វើដំណើរទៅស្រុកកំណើតបានគ្រប់ពេលនោះទេ។ ពួកគេក៏បានរកវិធីថ្មីៗក្នុងការគោរពដូនតា។ ឧទាហរណ៍ ផ្ញើថវិកាទៅឪពុកម្ដាយនៅឯស្រុកកំណើតឱ្យជួយធ្វើបុណ្យជំនួស។ ម្យ៉ាងវិញទៀត គ្រួសារខ្លះបានរៀបចំពិធីតូចៗនៅទីក្រុងវិញ។ ទោះជាមានការផ្លាស់ប្ដូររូបភាពក៏ដោយ ខ្លឹមសារនៃការគោរពដូនតានៅតែដដែល។ ការជឿជាក់លើការគោរពដូនតានៅតែមានឥទ្ធិពលខ្លាំងលើជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ យុវជនសម័យថ្មីត្រូវបានលើកទឹកចិត្តឱ្យរក្សាទំនៀមទម្លាប់នេះ ដើម្បីថែរក្សាអត្តសញ្ញាណជាតិ និងពង្រឹងតម្លៃគ្រួសារឱ្យបានគង់វង្ស។